នំបំពង់ស្រួយ ឬនំថងនួន ជានំខ្មែរមួយប្រភេទដែលប្រជាជនខ្មែរនិយមពិសា ដោយសារតែវាមានសំបកក្រៅស្រួយ និងខាងក្នុងទន់ ព្រមទាំងមានរសជាតិផ្អែមឆ្ងាញ់ដែរ។ នំនេះគឺជាផ្នែកមួយនៃបង្អែមបែបប្រពៃណីខ្មែរដែលជាញឹកញាប់គេយកមកបម្រើភ្ញៀវក្នុងពិធីបុណ្យនាៗ។ ដើម្បីចាប់ផ្ដើមធ្វើនំថងនួន អ្នកត្រូវរៀបចំគ្រឿងផ្សំឲ្យបានត្រឹមត្រូវនិងមានគុណភាពល្អ។ គ្រឿងផ្សំសម្រាប់ធ្វើនំបំពង់ស្រួយ ឬនំថងនួនមានដូចជា អង្ករខ្សាយ ល្ង ដូងទុំ ស្ករ អំបិល ពងទា និងប្រេងឆា។ ជាដំបូង យើងត្រូវយកអង្ករមកដាក់ត្រាំទឹកពីល្ងាច រួចដល់ព្រឹកឡើងចាំយកមកកិនដាក់សង្កត់សម្រក់ទឹកចេញដោយប្រើសំពត់ ហើយត្រងអោយស្ងួត។ បន្ទាប់មក យកម្សៅអង្ករ ស្ករត្នោត ខ្ទិះដូង អំបិល និងល្ងដាក់ចូលក្នុងចានធំមួយ រួចកូរ ឬច្របល់វាឱ្យសព្វ រហូតដល់គ្រឿងផ្សំទាំងអស់រលាយចូលគ្នាបានល្អ។ ជំហានបន្ទាប់ វាយស្ករសជាមួយពងទា ២ទៅ៣ គ្រាប់ចូលគ្នាឱ្យសព្វ រហូតដល់ស្កររលាយអស់ បន្ទាប់មក ចាក់ទឹកខ្ទិះដូងចូលក្នុងចានម្សៅសន្សឹមៗ ហើយកូរឱ្យសព្វ រហូតល្បាយនោះខាប់ល្មម និងមិនរាវពេក។ ចំពោះរបៀបដុតនំវិញ គឺយើងត្រូវយកប្រេងឆាមកលាបលើពុម្ព ហើយដាក់វាលើរងើកភ្លើងអោយក្តៅ។ ក្រោយពីពុម្ពក្ដៅហើយ យើងដួសម្សៅមួយស្លាបព្រាពេញមកដាក់ក្នុងពុម្ព ហើយបិទទៅវិញ។ យើងត្រូវចាំទាល់តែម្សៅដែលជាប់ទៅនឹងគែមពុម្ពនោះក្រហមសិន ទើបអាចត្រឡប់ពុម្ពមកម្ខាងទៀត។ យើងត្រូវប្រើខ្នងកាំបិតដើម្បីកោសសាច់ម្សៅដែលជាប់នៅតាមគែមពុម្ពចេញ រួចសឹមបើកពុម្ព ហើយយកនំមកបត់ឬ មូរវា។ យើងអាចបត់ ឬមូរនំ តាមការចូលចិត្ត ហើយដាក់វាចូលក្នុងកែវឬ ឡាំងគ្របអោយជិត ដើម្បីកុំអោយចូលខ្យល់ ទើបនំនៅស្រួយល្អ ហើយរក្សាទុកបានយូរថ្ងៃ។ យើងអាចទទួលទាននំថងនួននៅពេលក្តៅ ឬចាំដល់វាត្រជាក់ក៏បាន ដើម្បីឱ្យនំរឹង និងកាន់តែស្រួយឆ្ងាញ់។ នំនេះអាចរក្សាទុកបាន ៥ ទៅ ១០ថ្ងៃក្នុងប្រអប់បិទជិតនៅក្នុងកន្លែងត្រជាក់និងស្ងួត។ វាជាចំណីមួយបែបដែលសមរម្យសម្រាប់កុមារតូចៗ និងមនុស្សចាស់ ព្រោះវាស្រួយឆ្ងាញ់ និងងាយស្រួលញុំា។ នំថងនួនមិនត្រឹមតែជាបង្អែមសម្រាប់ញ៉ាំលេងប៉ុណ្ណោះទេ តែអាចយកទៅលក់ដើម្បីរកប្រាក់ចំណូលខ្លះៗ សម្រាប់ផ្គត់ផ្គង់ជីវភាពផងដែរ។